ការបង្កើតប្លក់ផ្ទាល់ខ្លួនជួយឱ្យយើងមានកន្លែងផ្ទុកនូវកំណត់ហេតុ និងបទពិសោធន៍ជីវិតសម្រាប់ទុកមើលទៅថ្ងៃអនាគត។ ប្លក់គឺជាវេទិកាដ៏ល្អបំផុតក្នុងការចែករំលែកចំណេះដឹង ជំនាញ និងមេរៀនល្អៗទៅកាន់មនុស្សជុំវិញខ្លួន។ វាជួយពង្រឹងសមត្ថភាពនៃការសរសេរ និងការប្រើប្រាស់ភាសាឱ្យកាន់តែមានភាពច្បាស់លាស់ និងរស់រវើក។ ការបង្កើតប្លក់ជួយកសាងអត្តសញ្ញាណបុគ្គល ឬម៉ាកយីហោផ្ទាល់ខ្លួនឱ្យមានភាពលេចធ្លោនៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ ប្លក់អាចក្លាយជាប្រភពចំណូលបន្ថែមតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម ឬការលក់សេវាកម្មផ្សេងៗដែលយើងមាន។ វាបង្កើតឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មីៗដែលមានចំណូលចិត្ត ឬជំនាញដូចគ្នា។ ការបង្កើតប្លក់ជួយឱ្យយើងហាត់រៀននូវជំនាញបច្ចេកទេសថ្មីៗ ដូចជាការរៀបចំគេហទំព័រ និងការធ្វើទីផ្សារឌីជីថល។ ប្លក់ជាកន្លែងបង្ហាញនូវសមិទ្ធផលការងារ ដែលជួយឱ្យយើងងាយស្រួលក្នុងការស្វែងរកឱកាសការងារល្អៗ។ វាផ្ដល់សេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ និងការច្នៃប្រឌិតដោយគ្មានការកំណត់ព្រំដែន។ ការបង្កើតប្លក់គឺជាស្ពានចម្លងដែលនាំឱ្យគំនិតល្អៗរបស់យើងអាចជះឥទ្ធិពលវិជ្ជមានដល់សង្គមជាតិទាំងមូល។ សម្រាប់ការបង្កើតប្លក់ផ្ទាល់ខ្លួនឱ្យមានលក្ខណៈអាជីព និងដំណើរការទៅដោយរលូន អ្នកត្រូវត្រៀមរៀបចំនូវសម្ភារៈបច្ចេកទេស និងឧបករណ៍សំខាន់ៗមួយចំនួន។ ឧបករណ៍ដំបូងបង្អស់ដែលមិនអាចខ្វះបានគឺកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុសម្រាប់ប្រើប្រាស់ក្នុងការសរសេរ និងរៀបចំអត្ថបទ។ បណ្តាញអ៊ីនធឺណិតដែលមានល្បឿនលឿន និងស្ថិរភាព គឺជាកត្តាចាំបាច់ដើម្បីបញ្ចូលទិន្នន័យទៅកាន់ពិភពអនឡាញ។ អ្នកត្រូវមានគណនីអ៊ីមែល ផ្ទាល់ខ្លួនមួយសម្រាប់ចុះឈ្មោះបង្កើតគណនីនៅលើគេហទំព័រប្លក់ផ្សេងៗ។ ការជ្រើសរើសឈ្មោះគេហទំព័រ ដែលងាយស្រួលចំណាំ គឺជាការត្រៀមលក្ខណៈសម្រាប់សម្គាល់អត្តសញ្ញាណប្លក់របស់អ្នក។ អ្នកត្រូវរៀបចំកន្លែងផ្ទុកទិន្នន័យ ដើម្បីឱ្យគេហទំព័ររបស់អ្នកអាចដំណើរការបាន ២៤ ម៉ោង។ ប្រព័ន្ធគ្រប់គ្រងខ្លឹមសារគឺជាឧបករណ៍ស្នូលសម្រាប់រៀបចំរចនាសម្ព័ន្ធគេហទំព័រឱ្យមានរបៀបរៀបរយ និង ជួយសម្រួលដល់ការផ្សព្វផ្សាយអត្ថបទផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល។ ទូរស័ព្ទដៃដែលមានកាមេរ៉ាច្បាស់ល្អ គឺចាំបាច់សម្រាប់ថតរូបភាពស្អាតៗមកតុបតែងអត្ថបទរបស់អ្នកឱ្យទាក់ទាញ។ ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅដូចជា អង្គផ្ទុកទិន្នន័យ ឬ ការផ្ទុកទិន្នន័យលើខ្លោដ ជួយការពារទិន្នន័យប្លក់របស់អ្នកកុំឱ្យបាត់បង់។ កម្មវិធីរចនារូបភាពគឺជាឧបករណ៍ឌីជីថលដ៏សំខាន់សម្រាប់ជួយរចនារូបភាពក្របអត្ថបទឱ្យមានភាពលេចធ្លោ និង ទាក់ទាញភ្នែកអ្នកអានឱ្យចង់ចូលមកទស្សនាខ្លឹមសារប្លក់របស់យើង។ សៀវភៅកត់ត្រា និងប៊ិច គួរតែមាននៅក្បែរខ្លួនជានិច្ចសម្រាប់កត់ត្រានូវគំនិតថ្មីៗដែលលេចឡើងភ្លាមៗ។ កម្មវិធីពិនិត្យអក្ខរាវិរុទ្ធខ្មែរ គឺជាជំនួយការដ៏សំខាន់ដើម្បីធានាថាការសរសេររបស់អ្នកត្រឹមត្រូវតាមស្ដង់ដារ។ ប្រសិនបើអ្នកចង់បញ្ចូលវីដេអូ ការមានឧបករណ៍ស្រូបសម្លេងល្អមួយ នឹងជួយឱ្យសម្លេងរបស់អ្នកច្បាស់ល្អ។ កៅអី និងតុធ្វើការដែលមានផាសុកភាព ជួយឱ្យអ្នកអាចសរសេរអត្ថបទបានយូរដោយមិនប៉ះពាល់ដល់សុខភាព។ ការរៀបចំគម្រោងការងារ គឺជាសម្ភារៈគ្រោងការដែលជួយឱ្យអ្នកបង្ហោះអត្ថបទបានទៀងទាត់។ ការមានចិត្តអត់ធ្មត់ និងចំណង់ចំណូលចិត្តក្នុងការចែករំលែក ដែលជាកម្លាំងចលករមិនអាចខ្វះបានក្នុងនាមជាអ្នកសរសេរប្លក់។ ដើម្បីក្លាយជាអ្នកសរសេរប្លក់ដែលមានវិជ្ជាជីវៈ និងអាចទាក់ទាញអ្នកអានបានច្រើន អ្នកចាំបាច់ត្រូវអភិវឌ្ឍនូវបច្ចេកទេស និងជំនាញសំខាន់ៗ។ ជំនាញសរសេរអត្ថបទគឺជាគ្រឹះដ៏សំខាន់បំផុត ដើម្បីផ្ដល់ព័ត៌មានឱ្យមានខ្លឹមសារច្បាស់លាស់ និងងាយយល់សម្រាប់អ្នកអាន។ បច្ចេកទេសរៀបចំរចនាសម្ព័ន្ធអត្ថបទដោយប្រើចំណងជើងរង និងចំណុចខ្ទង់ ជួយឱ្យអត្ថបទរបស់អ្នកងាយស្រួលស្កេនមើល។ ជំនាញបង្កើនប្រសិទ្ធភាពស្វែងរកជួយឱ្យគេហទំព័ររបស់អ្នកបង្ហាញនៅទំព័រមុខគេ និង ធ្វើឱ្យមនុស្សជាច្រើនអាចស្វែងរកឃើញអត្ថបទរបស់អ្នកបានយ៉ាងរហ័សតាមប្រព័ន្ធអ៊ីនធឺណិត។ ការចេះប្រើប្រាស់ពាក្យគន្លឹះ ឱ្យបានត្រឹមត្រូវ គឺជាបច្ចេកទេសសម្ងាត់ដែលទាក់ទាញអ្នកអានឱ្យចូលមកកាន់ប្លក់កាន់តែច្រើន។ ជំនាញរចនាក្រាហ្វិកមូលដ្ឋាន ជួយឱ្យអ្នកអាចបង្កើតរូបភាពក្រប និងរូបភាពពន្យល់ដែលមានសោភ័ណភាពទាក់ទាញភ្នែក។ បច្ចេកទេសគ្រប់គ្រងវេទិកាប្លក់ គឺជាគន្លឹះសំខាន់ដែលអនុញ្ញាតឱ្យអ្នកមានសេរីភាពពេញលេញក្នុងការរចនា និងកែសម្រួលរូបរាងគេហទំព័រឱ្យស្របទៅតាមចំណង់ចំណូលចិត្ត។ ជំនាញថតរូបភាព និងការកែសម្រួលរូបភាព ជាផ្នែកមួយដែលធ្វើឱ្យមាតិការបស់អ្នកមានលក្ខណៈប្លែកពីគេ និងមានវិជ្ជាជីវៈ។ ជំនាញធ្វើទីផ្សារលើបណ្ដាញសង្គម គឺជាបច្ចេកទេសចែកចាយអត្ថបទរបស់អ្នកឱ្យទៅដល់ក្រុមគោលដៅបានឆាប់រហ័ស។ ការយល់ដឹងពីបច្ចេកទេសវិភាគទិន្នន័យ ជួយឱ្យអ្នកដឹងថាអត្ថបទប្រភេទណាដែលអ្នកអានចូលចិត្តបំផុត។ ជំនាញកែសម្រួលអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ជួយបង្កើនទំនុកចិត្ត និងតម្លៃនៃអត្ថបទរបស់អ្នកចំពោះមុខអ្នកអាន។ បច្ចេកទេសការពារសុវត្ថិភាពគេហទំព័រ គឺជាជំនាញចាំបាច់ដើម្បីការពារប្លក់របស់អ្នកពីការលួចចូលពីជនខិលខូច។ ជំនាញរៀបចំផែនការមាតិកា ជួយឱ្យអ្នកមានវិន័យក្នុងការចេញផ្សាយអត្ថបទបានទៀងទាត់ និងមានសណ្ដាប់ធ្នាប់។ បច្ចេកទេសសរសេរចំណងជើងឱ្យទាក់ទាញ គឺជាសិល្បៈដែលធ្វើឱ្យអ្នកអានចង់ចុចចូលមើលតាំងពីឃើញដំបូង។ ជំនាញទាក់ទង និងឆ្លើយតបជាមួយអ្នកអាន ជួយកសាងសហគមន៍អ្នកគាំទ្រមួយដែលរឹងមាំជុំវិញប្លក់របស់អ្នក។ ជំនាញសិក្សាស្រាវជ្រាវព័ត៌មានដែលជួយឱ្យអត្ថបទរបស់អ្នកមានភាពច្បាស់លាស់ និងមានប្រភពយោងត្រឹមត្រូវ។ ការជ្រើសរើសប្រភេទមាតិកាដែលត្រឹមត្រូវ គឺជាសោភ័ណភាព និងជាព្រលឹងនៃប្លក់ផ្ទាល់ខ្លួនដែលជួយទាក់ទាញអ្នកអានឱ្យចង់តាមដានជាប្រចាំ។ មាតិកាបែបអប់រំ និងការចែករំលែកចំណេះដឹង គឺជាប្រភេទអត្ថបទដែលផ្តល់តម្លៃខ្ពស់បំផុតដល់អ្នកអាន។ ការសរសេរបែបណែនាំជំហាននីមួយៗ ជួយដោះស្រាយបញ្ហាជាក់ស្តែងដែលអ្នកអានជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ មាតិកាបែបកំណត់ហេតុផ្ទាល់ខ្លួន និងបទពិសោធន៍ជីវិត ជួយបង្កើតទំនាក់ទំនងផ្លូវចិត្តយ៉ាងជិតស្និទ្ធរវាងអ្នកសរសេរ និងអ្នកអាន។ ប្រភេទអត្ថបទរិះគន់ និងវាយតម្លៃផលិតផល គឺជាមាតិកាពេញនិយមសម្រាប់អ្នកដែលចង់សម្រេចចិត្តទិញអ្វីមួយ។ មាតិកាបែបទេសចរណ៍ និងការណែនាំទីកន្លែងកម្សាន្ត ជួយផ្ដល់ព័ត៌មានដ៏មានសារៈសំខាន់សម្រាប់អ្នកដែលចូលចិត្តដើរលេង។ ការសរសេរពីទស្សនៈផ្ទាល់ខ្លួនលើព្រឹត្តិការណ៍សង្គម ឬនិន្នាការថ្មីៗ ជួយឱ្យប្លក់របស់អ្នកមានភាពរស់រវើក និងទាន់សម័យ។ មាតិកាបែបសម្ភាសន៍អ្នកជំនាញ គឺជាវិធីសាស្រ្តដ៏ល្អដើម្បីបង្កើនភាពជឿជាក់ និងតម្លៃនៃប្លក់របស់អ្នកកាន់តែខ្ពស់។ ការចងក្រងនូវបញ្ជីធនធាន គឺជាមាតិកាដែលអ្នកអានច្រើនតែរក្សាទុកសម្រាប់មើលពេលក្រោយ។ មាតិកាបែបលើកទឹកចិត្ត និងការអភិវឌ្ឍខ្លួន ជួយផ្តល់ថាមពលវិជ្ជមានដល់អ្នកអានក្នុងគ្រាដែលមានបញ្ហាប្រឈមក្នុងជីវិត។ ការប្រើប្រាស់រូបភាពជាសាច់រឿង គឺជាមាតិកាដែលទាក់ទាញភ្នែក និងងាយស្រួលយល់សម្រាប់អ្នកអានគ្រប់ស្រទាប់។ មាតិកាបែបព័ត៌មានបច្ចេកវិទ្យា និងការបង្ហាញមុខងារថ្មីៗ ជួយឱ្យអ្នកអានទទួលបានចំណេះដឹងថ្មីៗក្នុងសម័យឌីជីថល។ ការសរសេរអត្ថបទសង្ខេបសៀវភៅ ឬមេរៀនល្អៗដែលអ្នកបានរៀន គឺជាការកសាងបណ្ណាល័យចំណេះដឹងដ៏មានតម្លៃមួយ។ មាតិកាបែបចម្អិនអាហារ និងរូបមន្តធ្វើម្ហូប គឺជាប្រភេទអត្ថបទដែលមានអ្នកចូលចិត្តចែករំលែកបន្តយ៉ាងច្រើនលើបណ្តាញសង្គម។ ការបង្កើតមាតិកាសំណួរនិងចម្លើយ ជួយឱ្យអ្នកអាចឆ្លើយតបទៅនឹងចម្ងល់ជាក់លាក់របស់អ្នកអានបានយ៉ាងមានប្រសិទ្ធភាព។ មាតិកាបែបកិច្ចការងារសប្បុរសធម៌ ឬសកម្មភាពសង្គម ជួយលើកកម្ពស់សីលធម៌ និងការយល់ដឹងក្នុងសហគមន៍។ សកម្មភាពនៃការបង្កើតប្លក់ផ្ទាល់ខ្លួន គឺជាដំណើរការមួយដែលទាមទារនូវការរៀបចំយ៉ាងហ្មត់ចត់ ចាប់ពីដំណាក់កាលដំបូងរហូតដល់ការគ្រប់គ្រងមាតិកាឱ្យមានស្ថេរភាព។ សកម្មភាពដំបូងគឺការកំណត់ប្រធានបទស្នូលនៃប្លក់ ដើម្បីឱ្យដឹងច្បាស់ថាអ្នកចង់សរសេរអំពីអ្វី និងផ្ដោតលើក្រុមអ្នកណាអាន។ ការស្វែងរក និងចុះឈ្មោះគេហទំព័រ ដែលសក្ដិសមនឹងខ្លឹមសារប្លក់របស់អ្នក គឺជាជំហានបច្ចេកទេសដំបូងបង្អស់។ ការជ្រើសរើស និងដំឡើងប្រព័ន្ធគ្រប់គ្រងមាតិកា ដែលសមស្រប គឺជាការបោះជំហានដំបូងដ៏មានសារៈសំខាន់បំផុត ដើម្បីកសាងគ្រឹះនៃគេហទំព័រឱ្យមានភាពរឹងមាំ និងមានវិជ្ជាជីវៈ។ ការជ្រើសរើសរូបរាង ដែលមានភាពទាក់ទាញ និងងាយស្រួលមើល គឺជាសកម្មភាពរចនាដ៏សំខាន់សម្រាប់អ្នកអាន។ ការរៀបចំទំព័រព័ត៌មានទាំងនេះ គឺជាការបង្កើត អត្តសញ្ញាណ និង ទំនុកចិត្ត រវាងអ្នកនិពន្ធ និងអ្នកអាន ដែលវាមិនអាចខ្វះបានឡើយសម្រាប់ប្លក់ដែលមានវិជ្ជាជីវៈ។ ការកំណត់រចនាសម្ព័ន្ធមុខងារផ្សេងៗ ជួយឱ្យប្លក់របស់អ្នកដំណើរការបានលឿន និងមានសុវត្ថិភាពខ្ពស់។ សកម្មភាពស្វែងរកពាក្យគន្លឹះ ជួយឱ្យអ្នកដឹងពីអ្វីដែលមនុស្សកំពុងស្វែងរកនៅលើអ៊ីនធឺណិត។ ការសរសេរអត្ថបទដំបូងរបស់អ្នក គឺជាការចាប់ផ្ដើមផ្ដល់តម្លៃ និងចែករំលែកចំណេះដឹងទៅកាន់សាធារណជន។ ការរៀបចំរូបភាព និងវីដេអូអមជាមួយអត្ថបទ គឺជាសកម្មភាពតុបតែងមាតិកាឱ្យកាន់តែមានភាពរស់រវើក។ អ្នកត្រូវត្រួតពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវបំផុត មុននឹងចុចប៊ូតុងផ្សព្វផ្សាយជាសាធារណៈ។ ការចែកចាយអត្ថបទប្លក់ទៅកាន់បណ្ដាញសង្គមផ្សេងៗ គឺជាសកម្មភាពផ្សព្វផ្សាយដើម្បីទាក់ទាញអ្នកចូលមើល។ សកម្មភាពឆ្លើយតបទៅនឹងមតិយោបល់របស់អ្នកអាន ជួយបង្កើតទំនាក់ទំនង និងភាពស្និទ្ធស្នាលក្នុងសហគមន៍ប្លក់។ ការធ្វើបច្ចុប្បន្នភាពអត្ថបទចាស់ៗឱ្យទាន់សម័យកាល គឺជាការថែរក្សាគុណភាពនៃប្លក់របស់អ្នកឱ្យនៅល្អជានិច្ច។ ការតាមដានរបាយការណ៍អ្នកចូលមើល ជួយឱ្យអ្នកយល់ដឹងពីឥរិយាបថរបស់អ្នកអានដើម្បីកែលម្អមាតិកា។ ការកំណត់កាលវិភាគបង្ហោះអត្ថបទឱ្យបានទៀងទាត់ ដើម្បីរក្សាចំនួនអ្នកអានឱ្យមានការកើនឡើងជាលំដាប់។ ការបង្កើតប្លក់ផ្ទាល់ខ្លួនមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើចំណេះដឹង និងឱកាសនាពេលអនាគតយ៉ាងច្រើនសន្ធឹកសន្ធាប់ ការបង្កើតប្លក់ជួយឱ្យយើងមានវេទិកាផ្ទាល់ខ្លួនសម្រាប់បញ្ចេញមតិយោបល់ និងគំនិតច្នៃប្រឌិតដោយសេរីភាពបំផុត។ វាគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលមានតម្លៃទៅកាន់មនុស្សរាប់លាននាក់។ ប្លក់ជួយពង្រឹងជំនាញសរសេរ និងការរៀបចំគំនិតឱ្យមានសណ្ដាប់ធ្នាប់ ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យក្នុងអាជីព។ ការសរសេរប្លក់ជាប្រចាំជួយជម្រុញឱ្យយើងហាត់រៀនស្រាវជ្រាវព័ត៌មានថ្មីៗ ដើម្បីឱ្យអត្ថបទរបស់យើងមានគុណភាព។ វាជួយកសាងកេរ្តិ៍ឈ្មោះ និងម៉ាកយីហោផ្ទាល់ខ្លួន ឱ្យមានភាពលេចធ្លោនៅក្នុងពិភពឌីជីថល។ ប្លក់អាចក្លាយជាផលប័ត្រឌីជីថល ដ៏រឹងមាំសម្រាប់បង្ហាញសមត្ថភាពទៅកាន់និយោជក ឬអតិថិជន។ វាបង្កើតឱកាសក្នុងការបង្កើនចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម និងការធ្វើទីផ្សារ។ ការបង្កើតប្លក់ជួយឱ្យយើងមានទំនាក់ទំនងជាមួយអ្នកជំនាញ និងមនុស្សដែលមានចំណូលចិត្តដូចគ្នាពីគ្រប់ទិសទី។ វារក្សាទុកនូវប្រវត្តិនៃការលូតលាស់នៃចំណេះដឹងរបស់យើង ចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃក្លាយជាអ្នកជំនាញ។ ប្លក់ជួយឱ្យយើងយល់ដឹងពីបច្ចេកវិទ្យាគេហទំព័រ និងការធ្វើទីផ្សារអនឡាញ ដែលជាជំនាញចាំបាច់ក្នុងសម័យកាលនេះ។ វាផ្ដល់នូវភាពជឿជាក់លើខ្លួនឯង នៅពេលដែលយើងឃើញមតិកែលម្អវិជ្ជមានពីអ្នកអាន។ ការសរសេរប្លក់គឺជាទម្រង់នៃការព្យាបាលផ្លូវចិត្តមួយ តាមរយៈការបញ្ចេញនូវអារម្មណ៍ និងរឿងរ៉ាវដែលនៅក្នុងចិត្ត។ ប្លក់ជួយបង្កើនសមត្ថភាពក្នុងការវិភាគ និងដោះស្រាយបញ្ហា តាមរយៈការឆ្លើយតបទៅនឹងចម្ងល់របស់អ្នកអាន។ វាគឺជាស្ពានចម្លងដែលនាំគំនិតច្នៃប្រឌិតរបស់អ្នក ឱ្យទៅជាប្រយោជន៍ដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងយុវជន។ ការមានប្លក់ផ្ទាល់ខ្លួនជួយឱ្យយើងមានវិន័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការផលិតមាតិកាឱ្យបានទៀងទាត់។ វាជួយឱ្យយើងក្លាយជាមនុស្សដែលមានការគិតស៊ីជម្រៅ និងចេះពិចារណាលើគ្រប់ជ្រុងជ្រោយមុននឹងសរសេរអ្វីមួយ។ ប្លក់អាចជួយសម្រួលដល់ការលក់ផលិតផល ឬសេវាកម្មផ្ទាល់ខ្លួនឱ្យកាន់តែមានទំនុកចិត្តពីអតិថិជន។ វាជួយឱ្យយើងស្វែងរកឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួនឯង តាមរយៈការសរសេរប្រធានបទផ្សេងៗគ្នា។ ប្លក់គឺជាកេរដំណែលចំណេះដឹងដែលយើងបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រតាម។ ជាចុងក្រោយ ការបង្កើតប្លក់គឺជាការកសាងឥទ្ធិពលវិជ្ជមាន និងការចូលរួមចំណែកអភិវឌ្ឍធនធានចំណេះដឹងក្នុងសង្គម។ ជារួមមក ការបង្កើតប្លក់ផ្ទាល់ខ្លួនគឺជាដំណើរការដ៏មានតម្លៃមួយ ដែលផ្ដល់ផលប្រយោជន៍ទាំងផ្នែក បញ្ញាស្មារតី ទំនាក់ទំនង និងសេដ្ឋកិច្ច។ វាមិនត្រឹមតែជាកន្លែងផ្ទុកអត្ថបទប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាង អត្តសញ្ញាណឌីជីថល ដែលជួយឱ្យយើងលេចធ្លោនៅក្នុងសង្គមចំណេះដឹងនាពេលបច្ចុប្បន្ន។ ការចាប់ផ្ដើមបង្កើតប្លក់នៅថ្ងៃនេះ គឺជាការបើកទ្វារឆ្ពោះទៅរកឱកាសថ្មីៗដែលមិនអាចកាត់ថ្លៃបាន។